នៅក្នុងសម័យឌីជីថលដ៏ជឿនលឿននេះ បណ្ដាញសង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបាននៃជីវិតប្រចាំថ្ងៃរបស់យើង។ វេទិកាអនឡាញទាំងនេះបានផ្តល់នូវឱកាសដ៏ទូលំទូលាយសម្រាប់ការកសាងមិត្តភាពថ្មីៗ និងរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយមនុស្សជាទីស្រឡាញ់។ វេទិកាឌីជីថលល្បីៗដូចជា ហ្វេសប៊ុក ទីកតុក អ៊ីនស្តាក្រាម និង អិច បានផ្លាស់ប្ដូរទាំងស្រុងនូវរបៀបដែលយើងទាក់ទងគ្នាទៅវិញទៅមក ប្រាស្រ័យទាក់ទង និងចែករំលែកបទពិសោធន៍។ ការរីកចម្រើននៃបណ្ដាញសង្គមបានធ្វើឲ្យពិភពលោកហាក់ដូចជាតូចចង្អៀត រីឯការភ្ជាប់ទំនាក់ទំនងគ្នាកាន់តែមានភាពរហ័ស និងងាយស្រួល។ ជាដំបូង ហ្វេសប៊ុក នៅតែបន្តជាបណ្ដាញសង្គមដ៏ពេញនិយម និងមានឥទ្ធិពលខ្លាំងសម្រាប់ការរក្សាមិត្តភាពជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងអ្នកស្គាល់គ្នាគ្រប់ស្រទាប់វណ្ណៈ។ វេទិកានេះមិនត្រឹមតែអនុញ្ញាតឱ្យយើងចែករំលែកព័ត៌មានផ្ទាល់ខ្លួន រូបថតដ៏ស្រស់ស្អាត និងវីដេអូខ្លីៗប៉ុណ្ណោះទេ។ វាថែមទាំងអាចឱ្យយើងចូលរួមក្នុងក្រុមដែលមានចំណាប់អារម្មណ៍ ឬចំណង់ចំណូលចិត្តដូចគ្នាទៀតផង។ តាមរយៈហ្វេសប៊ុក យើងអាចភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយមិត្តចាស់ដែលបាត់បង់ដំណឹងយូរ ឬអ្នកដែលយើងមិនបានជួបជាច្រើនឆ្នាំ។ មិនតែប៉ុណ្ណោះ វាថែមទាំងផ្ដល់ឱកាសដ៏ល្អក្នុងការបង្កើតមិត្តថ្មីដែលមានចំណូលចិត្តស្រដៀងគ្នាទៅនឹងយើង ដែលអាចនាំឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក។ ការបង្ហោះស្ថានភាពជីវិតប្រចាំថ្ងៃ និងការបញ្ចេញមតិយោបល់គ្នាទៅវិញទៅមក ជួយរក្សាភាពស្និទ្ធស្នាល។ សម្រាប់ ទីកតុក វាផ្ដោតសំខាន់លើការបង្កើត និងចែករំលែកវីដេអូខ្លីៗប្រកបដោយភាពច្នៃប្រឌិត ដែលជាមធ្យោបាយដ៏ល្អសម្រាប់អ្នកប្រើប្រាស់បង្ហាញពីទេពកោសល្យ និងភាពប្លែករបស់ពួកគេ។ ការបង្ហោះ និងចែករំលែកវីដេអូទាំងនេះអាចនាំឱ្យមានការកសាងមិត្តភាពជាមួយអ្នកប្រើប្រាស់ដទៃទៀតដែលមានចំណង់ចំណូលចិត្តដូចគ្នា ឬអ្នកដែលពេញចិត្តខ្លឹមសារដែលបានបង្ហោះ។ ទំនាក់ទំនងជាច្រើននៅលើវេទិកានេះច្រើនកើតចេញពីការបញ្ចេញមតិយោបល់ ការចុចបេះដូង និងការចូលរួមក្នុង និន្នាការ នានាដែលកំពុងពេញនិយមទូទាំងពិភពលោក។ អ្នកប្រើប្រាស់អាចរកឃើញមិត្តភក្តិថ្មីៗតាមរយៈការស្វែងរក ហាសថេក និងការចូលរួមក្នុង បញ្ហាប្រឈមផ្សេងៗ។ ចំណែកឯ អ៊ីនស្តាក្រាម គឺលេចធ្លោសម្រាប់ការចែករំលែករូបភាព និងវីដេអូដែលមានគុណភាពខ្ពស់។ វាជាវេទិកាមួយដ៏ល្អសម្រាប់ការបង្ហាញពីរបៀបរស់នៅ ចំណូលចិត្តផ្ទាល់ខ្លួន និងបទពិសោធន៍ប្លែកៗតាមរយៈរូបភាពដែលមើលទៅទាក់ទាញភ្នែក។ អ្នកប្រើប្រាស់អាចបង្កើតមិត្តភាពតាមរយៈការតាមដានគ្នាទៅវិញទៅមក ការចុចចូលចិត្ត និងការបញ្ចេញមតិលើរូបភាព ដែលនាំឱ្យមានការសន្ទនា ការស្គាល់គ្នា និងការកសាងបណ្ដាញទំនាក់ទំនងថ្មី។ ចំណែកការប្រើប្រាស់ ស្ទររី និង រ៉េលស៍ ក៏ជួយពង្រឹងអន្តរកម្មផងដែរ។ រីឯ អិច គឺជាវេទិកាសម្រាប់ទំនាក់ទំនងខ្លីៗ រហ័សទាន់ចិត្ត និងការផ្លាស់ប្ដូរព័ត៌មានយ៉ាងឆាប់រហ័ស។ វាអនុញ្ញាតឱ្យយើងតាមដានព័ត៌មានថ្មីៗបំផុត ចូលរួមក្នុងការពិភាក្សាសាធារណៈលើប្រធានបទក្តៅៗ និងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលមានចំណាប់អារម្មណ៍ ឬទស្សនៈផ្សេងៗគ្នា។ មិត្តភាពនៅលើអិចអាចកសាងឡើងតាមរយៈការចូលរួមក្នុងការពិភាក្សា ការចែករំលែកមតិយោបល់ និងការគាំទ្រគ្នាទៅវិញទៅមកលើប្រធានបទជាក់លាក់ណាមួយ ដែលជាចំណុចរួម។ អ្នកក៏អាចបង្កើតបណ្ដាញទំនាក់ទំនងអាជីពតាមរយៈវេទិកានេះផងដែរ។ ទោះបីជាបណ្ដាញសង្គមបានធ្វើឲ្យការកសាងមិត្តភាពកាន់តែងាយស្រួល និងលឿនរហ័សក៏ដោយ ក៏ការរក្សាទំនាក់ទំនងទាំងនោះឱ្យបានយូរអង្វែង និងរឹងមាំទាមទារនូវ ការយកចិត្តទុកដាក់ និង ការខិតខំប្រឹងប្រែង ជាប់លាប់ផងដែរ។ ការកសាងមិត្តភាពប្រៀបដូចជាការដាំដើមឈើ ដែលទាមទារការថែទាំជាប្រចាំ។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗមួយចំនួនដើម្បីពង្រឹងចំណងមិត្តភាពលើពិភពឌីជីថល៖ ទីមួយ ធ្វើអន្តរកម្មជាប្រចាំ ដើម្បីបង្ហាញថាអ្នកនៅតែយកចិត្តទុកដាក់ និងគិតគូរចំពោះមិត្តភក្តិរបស់អ្នក អ្នកគួរព្យាយាម ឆ្លើយតបសារ របស់ពួកគេ ចុចចូលចិត្ត ឬ បញ្ចេញមតិ លើការបង្ហោះរបស់ពួកគេជាប្រចាំ។ អន្តរកម្មតូចៗ និងសកម្មភាពទាំងនេះអាចធ្វើឱ្យទំនាក់ទំនងនៅតែរស់រវើក មិនរសាយ និងបង្ហាញពីការយកចិត្តទុកដាក់ពិតប្រាកដ។ វាជាវិធីសាមញ្ញតែមានប្រសិទ្ធភាពក្នុងការបង្ហាញវត្តមានរបស់អ្នក។ ទីពីរ ចែករំលែកខ្លឹមសារដែលមានន័យ ជ្រើសរើសចែករំលែកព័ត៌មាន រូបភាព ឬវីដេអូណាដែលអ្នកគិតថាមិត្តរបស់អ្នកនឹង ចូលចិត្ត ឬ ចាប់អារម្មណ៍ ជាពិសេស។ ការចែករំលែកខ្លឹមសារដែលទាក់ទងនឹងចំណូលចិត្តរួម ឬរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍អាចជាចំណុចចាប់ផ្ដើមដ៏ល្អសម្រាប់ការសន្ទនា និងការផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក នេះបង្ហាញថាអ្នកនៅតែគិតគូរពីពួកគេ។ ទីបី ប្រើប្រាស់សារឯកជន សម្រាប់ទំនាក់ទំនងដែលស៊ីជម្រៅជាងមុន ឬរឿងរ៉ាវផ្ទាល់ខ្លួន គួរប្រើប្រាស់មុខងារ សារឯកជន ដើម្បីសន្ទនាផ្ទាល់ខ្លួន និងចែករំលែករឿងរ៉ាវលម្អិតដែលអ្នកមិនចង់បង្ហោះជាសាធារណៈ។ ការទំនាក់ទំនងឯកជននេះជួយបង្កើនភាពជិតស្និទ្ធ និងទំនុកចិត្តរវាងគ្នា និងអនុញ្ញាតឱ្យមានការសន្ទនាដែលមិនសាធារណៈ។ ទីបួន ចងចាំថ្ងៃសំខាន់ៗ បណ្ដាញសង្គមជាច្រើនមានមុខងាររំលឹក ថ្ងៃកំណើត ឬថ្ងៃគម្រប់ខួបផ្សេងៗ។ ការជូនពរ ឬផ្ញើសារនៅថ្ងៃពិសេសទាំងនេះអាចជួយពង្រឹងចំណងមិត្តភាព និងបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកចំពោះពួកគេ។ វាជាកាយវិការតូចមួយដែលមានអត្ថន័យធំធេងសម្រាប់ទំនាក់ទំនង។ ទីប្រាំ ជួបផ្ទាល់នៅពេលមានឱកាស ទោះបីជាបណ្ដាញសង្គមជួយឱ្យយើងរក្សាទំនាក់ទំនងពីចម្ងាយក៏ដោយ ការជួបជុំផ្ទាល់ នៅតែជាវិធីល្អបំផុតដើម្បីពង្រឹងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ និងបង្កើតអនុស្សាវរីយ៍ពិតប្រាកដ។ បទពិសោធន៍នៃការជួបជុំផ្ទាល់ និយាយគ្នាដោយផ្ទាល់ភ្នែក និងធ្វើសកម្មភាពរួមគ្នាគឺមិនអាចជំនួសបានឡើយ ភាពស្និទ្ធស្នាលពិតប្រាកដច្រើនកើតចេញពីការជួបជុំគ្នា។ ជាចុងក្រោយ គោរពគ្នាទៅវិញទៅមក នៅក្នុងទំនាក់ទំនងគ្រប់ទម្រង់ មិនថាតាមបណ្ដាញសង្គម ឬក្នុងជីវិតពិតទេ ភាពស្មោះត្រង់ ការគោរពទស្សនៈខុសគ្នា និងការជៀសវាងការបង្ហោះខ្លឹមសារដែលបង្កជម្លោះ ឬប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ គឺជាគន្លឹះដ៏សំខាន់បំផុតដើម្បីរក្សាមិត្តភាពឱ្យបានស្ថិតស្ថេរ និងយូរអង្វែង។ ការគោរពគ្នាទៅវិញទៅមកគឺជាមូលដ្ឋានគ្រឹះនៃមិត្តភាពល្អ។ សរុបមក បណ្ដាញសង្គមបានផ្តល់នូវឧបករណ៍ដ៏មានអានុភាពសម្រាប់ការភ្ជាប់ទំនាក់ទំនង និងរក្សាមិត្តភាពនៅក្នុងយុគសម័យបច្ចុប្បន្ន។ ប៉ុន្តែដើម្បីឱ្យមិត្តភាពទាំងនេះរីកលូតលាស់ និងស្ថិតស្ថេរ ភាពស្មោះត្រង់ ការយកចិត្តទុកដាក់ និងការគោរព នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត មិនថានៅលើពិភពនិម្មិត ឬពិភពពិតនោះទេ។ ការប្រើប្រាស់បណ្ដាញសង្គមដោយឈ្លាសវៃនឹងជួយពង្រឹងចំណងមិត្តភាពរបស់យើង។